ផ្អកមួយទៀតដែលពេញនិយមដែរនោះគឺ ផ្អកកំពឹស។ ផ្អកកំពឹសគឺងាយស្រួលធ្វើទេ គ្រាន់តែត្រូវចំណាយពេលយូរបន្តិច មុនពេលអាចយកវាមកញុំាបាន។ គ្រឿងផ្សំសម្រាប់ធ្វើផ្អកកំពឹសមានដូចជា កំពឹស ១ គីឡូក្រាម អំបិល ៥ស្លាបព្រាបាយ អង្ករលីង ១ខាំ ខ្ញី ១ខាំ ស្ករត្នោត ១៣០ក្រាម ប៊ីចេង ១ស្លាបព្រាកាហ្វេ។ ជាដំំបូង យើងត្រូវយកកំពឹសទៅលាងទឹកឱ្យស្អាត រួចកាត់ធ្មុងរបស់វាចេញ ដើម្បីកុំឱ្យមុតមាត់នៅពេលបរិភោគ។ យើងត្រូវលាងកំពឹស៣ទៅ៤ដង ដើម្បីប្រាកដថាវាស្អាតល្អ ហើយក្រោយពីលាងរួច ត្រូវសម្រក់ទឹកចេញឱ្យអស់។ ក្រោយពីកំពឹសស្រក់ទឹកអស់ហើយ ជំហានបន្ទាប់ យើងត្រូវយកវាទៅប្រឡាក់អំបិល។ យើងត្រូវច្របល់កំពឹស រហូតអំបិលរលាយសព្វល្អ។ ក្រោយពីអំបិលរលាយសព្វ យើងត្រូវដួសកំពឹសច្រកទៅក្នុងកូនកែវមួយ រួចផ្អាប់ទុករយៈពេល ៧ថ្ងៃ ដោយដាក់វាក្នុងផ្ទះបាយធម្មតា។ ៧ថ្ងៃក្រោយមក អ្វីដែលយើងត្រូវធ្វើមុនគេ គឺយើងត្រូវយកអង្ករមួយខំា ទៅលីងឱ្យក្រហម រួចបុកឱ្យម៉ដ្ដទៅជាម្សៅអង្ករលីង។ បន្ទាប់មកទៀតយក រំដេង ១ខាំទៅបុកឱ្យម៉ដ្ដដូចគ្នា។ ចំណែកឯខ្ញី យើងត្រូវចិតសំបកចេញ រួចហាន់ជាបន្ទះស្ដើងៗ ហើយជាសរសៃតូចៗ។ ឥឡូវនេះដោយយើងបានត្រៀមគ្រឿងផ្សំរួចរាល់អស់ហើយ យើងបកទៅមើលកំពឹសរបស់យើងដែលបានផ្អាប់ទុករយៈពេល ៧ថ្ងៃវិញម្ដង។ យើងត្រូវស្រង់កំពឹសចេញពីទឹកអំពិល រួចចាក់វាទៅក្នុងចានមួយ។ បើបងប្អូនចង់បានផ្អកដែលមានទឹកច្រើន ក៏អាចរក្សាទឹកអំបិលខ្លះៗបានដែរ។ បន្ទាប់មកទៀត យករំដេងដែលបានបុក ចាក់លាយចូលជាមួយកំពឹស បន្ថែមខ្ញី អង្ករលីង ប៊ីចេង ១ស្លាបព្រាកាហ្វេ និងចុងក្រោយ ស្ករត្នោតចំនួន ១៣០ ក្រាម។ ក្រោយពីចាក់គ្រឿងផ្សំចូលអស់ហើយ យើងត្រូវច្របល់វាចូលគ្នារហូតមើលទៅសព្វល្អ។ ឥឡូវនេះ យើងត្រូវយកផ្អកកំពឹសច្រកចូលក្នុងកូនកែវវិញ រួចសង្កត់វាឱ្យណែន និងផ្អាប់ទុករយៈពេល៧ថ្ងៃទៀត។ បន្ទាប់ពី៧ថ្ងៃក្រោយ ផ្អកកំពឹសរបស់យើងបានឡើងជូរ និងងំល្អហើយ។ យើងអាចយកផ្អកកំពឹសនេះទៅញុំាជាមួយបន្លែដូចជា ពពាយ អំបិលខ្ចី សណ្ដែកកួរ ត្រសក់ ឬ ត្រប់ជាដើម។ បន្ទាប់ពីផ្អកកំពឹសជូរហើយ ដើម្បីអាចរក្សាវាទុកបានយូរ និងនៅតែឆ្ងាញ់ល្អ យើងអាចទុកវានៅក្នុងទូទឹកកកបាន។